ការព្រុសរបស់ឆ្កែនៅពាក់កណ្តាលអធ្រាត្រ គឺជាបាតុភូតមួយដែលតែងតែបង្កប់នូវអត្ថន័យអាថ៌កំបាំងនិងគួរឱ្យខ្លាចនៅក្នុងជំនឿខ្មែរ។ វាជាអបិយជំនឿមួយដែលបានចាក់ឫសយ៉ាងជ្រៅពីដូនតារបស់យើង ហើយត្រូវបានគេជឿតៗគ្នាមកដល់បច្ចុប្បន្ន។ មិនមែនគ្រាន់តែជាការព្រុសធម្មតានោះទេ ប៉ុន្តែគេជឿថាវាគឺជាសញ្ញាមួយដែលធម្មតាភ្នែកមនុស្សមើលមិនឃើញ។ ពេលដែលឆ្កែចាប់ផ្តើមព្រុសនៅពាក់កណ្តាលអធ្រាត្រ វាត្រូវបានគេបកស្រាយយ៉ាងទូលំទូលាយ។ ជំនឿដែលល្បីជាងគេបំផុត គឺឆ្កែបាន ឃើញខ្មោច ឬវិញ្ញាណ ដែលកំពុងតែដើរកាត់ ឬនៅជិតផ្ទះរបស់ពួកគេ។ គេយល់ថាឆ្កែមានភ្នែកទិព្វ ឬមានសមត្ថភាពពិសេសអាចមើលឃើញនូវអ្វីដែលភ្នែកមនុស្សធម្មតាមើលមិនឃើញឡើយ។ ពេលដែលឆ្កែចាប់ផ្តើមព្រុសនៅកណ្តាលអធ្រាត្រ វាមិនមែនជាការព្រុសលេងនោះទេ។ វាគឺជាការព្រុសដែលផ្ទុកទៅដោយការភ័យខ្លាច ការព្រមាន ឬការមិនពេញចិត្តចំពោះអ្វីដែលវាកំពុងឃើញ។ ជួនកាលអ្នកខ្លះក៏បានឃើញឆ្កែព្រុសទៅកាន់ទីតាំងណាមួយដែលគ្មានអ្វីសោះ។ វាបង្ហាញថាមានវិញ្ញាណអនាថា ឬវិញ្ញាណសាហាវកំពុងតែនៅក្បែរទីនោះ។ ការព្រុសរបស់ឆ្កែពេលខ្លះក៏អាចជាការបង្ហាញថាវាបានឃើញនរណាម្នាក់ដែលកំពុងតែមកលេងក្នុងភូមិនៅពេលយប់ផងដែរ។ ក្រៅពីជំនឿនេះ ការព្រុសរបស់ឆ្កែក៏ត្រូវបានគេបកស្រាយថាជាប្រផ្នូលនៃភាពអពមង្គលផងដែរ។ វាអាចជាការព្រមានអំពីគ្រោះថ្នាក់ដែលនឹងកើតឡើងនៅក្នុងផ្ទះ ឬគ្រោះថ្នាក់ផ្សេងៗ។ ពេលខ្លះ ការព្រុសនេះក៏ជាប្រផ្នូលថាមាននរណាម្នាក់នៅក្នុងគ្រួសារនឹងត្រូវជួបគ្រោះថ្នាក់ផងដែរ។ ភាពស្ងប់ស្ងាត់នៅពេលយប់បានធ្វើឱ្យសំឡេងព្រុសរបស់ឆ្កែមានលក្ខណៈប្លែក និងគួរឱ្យចាប់អារម្មណ៍។ វាជាពេលវេលាដែលគេជឿថាព្រំដែនរវាងពិភពលោកពីរគឺមិនមានភាពច្បាស់លាស់ឡើយ។ ដូច្នេះហើយទើបបានជាសត្វឆ្កែអាចមានលទ្ធភាពក្នុងការមើលឃើញនិងមានអារម្មណ៍ចំពោះវិញ្ញាណទាំងនោះ។ មនុស្សជាច្រើនបានងាកមកអធិស្ឋានបន្ទាប់ពីឮសំឡេងព្រុសរបស់ឆ្កែ។ ពួកគេជឿថាការអធិស្ឋានអាចការពារពួកគេពីវិញ្ញាណទាំងនោះបាន។ ជំនឿនេះបានធ្វើឱ្យប្រជាជនខ្មែរមានការប្រុងប្រយ័ត្នខ្ពស់នៅពេលយប់។ ពួកគេមានទំនោរមិនចេញទៅក្រៅផ្ទះនៅពេលយប់ជ្រៅនៅពេលដែលឮសំឡេងព្រុសរបស់ឆ្កែ។ ការព្រុសនេះគឺជាការរំឭកដល់មនុស្សគ្រប់រូបឱ្យការពារខ្លួនពីអ្វីដែលមើលមិនឃើញ។ ឆ្កែគឺមិនគ្រាន់តែជាសត្វចិញ្ចឹមទេ តែវាក៏ជាសត្វដែលមានភាពស្មោះត្រង់និងមានសមត្ថភាពពិសេសផងដែរ។ វាជាជំនឿដែលបានរួមបញ្ចូលនូវការភ័យខ្លាចនិងការគោរពនៅក្នុងពេលតែមួយ។ មិនថាវាជាការពិតឬអត់ទេ ជំនឿនេះបានក្លាយជាផ្នែកមួយនៃប្រពៃណីនិងវប្បធម៌ខ្មែរ។ វាក៏បានបង្កើតជាការយល់ដឹងមួយរបស់ប្រជាជនអំពីសត្វចិញ្ចឹមដែលពួកគេរស់នៅជាមួយផងដែរ។ ដូច្នេះហើយ ការព្រុសរបស់ឆ្កែនៅពាក់កណ្តាលអធ្រាត្រមានអត្ថន័យជ្រាលជ្រៅខ្លាំងណាស់។